ការណែនាំខ្លួនគឺជាការប្រាប់ពីខ្លួនយើងទៅដល់អ្នកណាម្នាក់ឲ្យគេបានស្គាល់ ។ ការណែនាំខ្លួនគឺមានសារៈសំខាន់សម្រាប់ការកសាងទំនាក់ទំនង និងបង្កើតការជឿទុកចិត្ត ជាពិសេសនៅក្នុងសង្គម និងវិជ្ជាជីវៈ។ វាជួយឱ្យអ្នកដទៃស្គាល់ពី លក្ខណៈសម្បត្តិ ជំនាញ និងចេតនារបស់យើង ។ ការណែនាំខ្លួនដែលរៀបចំឡើងបានយ៉ាងល្អក៏អាចជួយបង្កើនកេរ្តិ៍ឈ្មោះរបស់យើង និងអនុញ្ញាតឱ្យយើងបង្ហាញពីខ្លួនឯង ឬស្ថាប័នរបស់យើងតាមរបៀបដ៏កាន់តែប្រសើរមួយផងដែរ។ ជាទូទៅការណែនាំខ្លួនមានការបែងចែកចេញជាពីរប្រភេទគឺ ការណែនាំខ្លួនជាភាសាផ្លូវការ និងភាសាមិនផ្លូវការ។ យើងតែងតែឃើញគេណែនាំខ្លួនជាភាសាផ្លូវការ ក្នុងពេលសម្ភាសការងារ ឬធ្វើបទបង្ហាញជាដើម។ ការណែនាំខ្លួនជាភាសាផ្លូវការរួមមានការ ជំរាបសួរ ប្រាប់ពីឈ្មោះ និងប្រាប់ពីមុខរបរ ឬមុខងារ។ ការលើកដៃសំពះគឺសំខាន់បំផុត ព្រោះវាជាសុជីវធម៌មួយបញ្ជាក់ថាយើងជាជនជាតិខ្មែរ ជាពិសេសគួរប្រើមុនពេលផ្ដើមការសន្ទនា និងការលាគ្នា។ ជាទូទៅ យើងប្រើការណែនាំខ្លួនជាភាសាមិនផ្លូវការ នៅពេលនិយាយគ្នាធម្មតា ឬជាមួយមិត្តភក្តិ។ ពាក្យដែលគេប្រើពេលណែនាំខ្លួនជាភាសាមិនផ្លូវការមានដូចជា សួស្ដី រីករាយដែលបានស្គាល់ ឬ ខ្ញុំនៅជិតនេះ។ ក្នុងករណីដែលយើងត្រូវណែនាំខ្លួនពេលធ្វើបទបង្ហាញ ដំបូងយើងគម្បីគួរលើកដៃសំពះ រួចនិយាយថាជំរាបសួរ។ បន្ទាប់មកយើងប្រាប់ឈ្មោះ មុខរបរ ឬតួនាទីរបស់យើងទៅគេ។ រួចប្រាប់ពីអ្វីដែលយើងចង់បង្ហាញ ហើយបញ្ចប់ដោយលើកពីគោលបំណងរបស់យើង។ ហើយមួយវិញទៀតគន្លឹះក្នុងការបង្កើតចំណាប់អារម្មណ៍ដំបូងគឺសំខាន់ណាស់ដើម្បីឲ្យអ្នកស្ដាប់មានទំនុកចិត្ត។ នេះជាគន្លឹះខ្លះៗក្នុងការបង្កើតចំណាប់អារម្មណ៍ដំបូង គឺត្រូវសម្លឹងមើលអ្នកស្ដាប់ឱ្យចំ និយាយមួយៗហើយច្បាស់ និងញញឹមផងដែរ។ ពេលណែនាំខ្លួន យើងគួរណាស្លៀកពាក់ឲ្យបានត្រឹមត្រូវ។ ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងសមរម្យបង្ហាញថា យើងមានទំនុកចិត្តលើខ្លួនឯង ព្រមទាំងមានវិជ្ជាជីវៈផងដែរ។ សរុបជារួមមក ការណែនាំខ្លួនជាលើកដំបូងគឺសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ជាពិសេសនោះគឺការទាញយកទំនុកចិត្តពីអ្នកស្ដាប់។